មិត្តភាពដើរតួនាទីយ៉ាងសំខាន់សម្រាប់ពលករចំណាកស្រុក ដែលកំពុងរស់នៅឆ្ងាយពីក្រុមគ្រួសារ និងប្រទេសកំណើត ។ ទំនាក់ទំនងទាំងនេះមិនត្រឹមតែផ្ដល់ភាពកក់ក្ដៅផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងជាជំនួយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងជីវិតប្រចាំថ្ងៃនៅបរទេស ។ ជាពិសេសមិត្តភាពក្នុងចំណោមពលករចំណាកស្រុកនៅបរទេសមានលក្ខណៈពិសេស ដែលខុសប្លែកពីមិត្តភាពទូទៅក្នុងសង្គមធម្មតា ។ ទំនាក់ទំនងទាំងនេះត្រូវបានកសាងឡើងលើមូលដ្ឋាននៃបទពិសោធន៍រួមគ្នា ការយល់ចិត្ត និងតម្រូវការទៅវិញទៅមកក្នុងបរិយាកាសថ្មីមួយ ។ ផ្អែកលើបទពិសោធន៍រួមគ្នាពលករចំណាកស្រុកជាច្រើននាក់បានជួបប្រទះនូវបញ្ហា និងបទពិសោធន៍ស្រដៀងៗគ្នា ។ ពួកគេអាចជាអ្នកដែលនឹកផ្ទះ ពិបាកសម្របខ្លួនជាមួយវប្បធម៌ថ្មី ជួបឧបសគ្គភាសា មានសម្ពាធការងារខ្ពស់ ឬជួបប្រទះការរើសអើង ។ បទពិសោធន៍រួមគ្នាទាំងនេះបង្កើតបានជាចំណងដ៏រឹងមាំមួយ ដែលធ្វើឱ្យពួកគេយល់ចិត្តគ្នាទៅវិញទៅមកបានកាន់តែស៊ីជម្រៅ ។ ពួកគេអាចចែករំលែករឿងរ៉ាវ លួងលោមគ្នា និងយល់ពីអារម្មណ៍គ្នាបានយ៉ាងល្អ ដោយសារតែពួកគេធ្លាប់ឆ្លងកាត់រឿងស្រដៀងគ្នា ។ នៅឆ្ងាយពីក្រុមគ្រួសារ និងមិត្តភក្តិចាស់ ភាពឯកា និងស្ត្រេសអាចក្លាយជាបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ។ ក្នុងបរិយាកាសនេះ មិត្តភក្តិដើរតួនាទីយ៉ាងសំខាន់ជាបង្អែកផ្លូវចិត្តដែលអាចចែករំលែកនូវទុកកង្វល នឹងជាទីព្រឹក្សាបានយ៉ាងល្អ ។ ពួកគេជាអ្នកដែលពលករចំណាកស្រុកអាចរំសាយទុក្ខ កម្សាន្តអារម្មណ៍ និងទទួលបានការលើកទឹកចិត្តនៅពេលជួបការលំបាក ឬមានអារម្មណ៍ធុញថប់ ។ មិត្តភាពប្រភេទនេះច្រើនតែពាក់ព័ន្ធនឹងការជួយគ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃ ។ អាចរាប់បញ្ចូលទាំងការផ្ដល់យោបល់អំពីការងារ ការស្វែងរកកន្លែងស្នាក់នៅ ការចែករំលែកព័ត៌មានអំពីសិទ្ធិ និងច្បាប់ការងារ ក៏ដូចជាការផ្ដល់ជំនួយនៅពេលមានអាសន្ន ដូចជាពេលឈឺចាប់ ឬមានបញ្ហាផ្សេងៗ ។ ដោយសារបរិយាកាសដែលពួកគេកំពុងរស់នៅ ពលករចំណាកស្រុកត្រូវការមនុស្សដែលពួកគេអាចទុកចិត្ត និងពឹងផ្អែកបាន ។ ដូចនេះភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃមិត្តភាពរបស់ពួកគេពឹងផ្អែកលើគ្នាដើម្បីការពារផលប្រយោជន៍ និងរក្សាការសម្ងាត់ទៅវិញទៅមក ។ ការមានមិត្តភក្តិស្មោះត្រង់ជួយឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពផងដែរ ។ មិត្តភាពអាចកើតចេញពីទំនាក់ទំនងការងារ ដូចជាមិត្តរួមការងារតែមួយ អ្នកដែលធ្វើការនៅក្នុងរោងចក្រ ឬនៅកន្លែងជាមួយគ្នា ។ ក្រៅពីនេះ វាក៏អាចជាទំនាក់ទំនងដែលបង្កើតឡើងក្រៅពីកន្លែងការងារផងដែរ ដូចជានៅពេលជួបជុំគ្នាជាមួយសហគមន៍ខ្មែរនៅបរទេស ចូលរួមពិធីបុណ្យប្រពៃណី ឬសកម្មភាពកម្សាន្តផ្សេងៗ ។ ទំនាក់ទំនងទាំងនេះជួយពង្រីកបណ្ដាញសង្គម និងកាត់បន្ថយភាពឯកា ជួយបង្កើតបរិយាកាសអោយមានភាពរីករាយ ។ មិត្តភាពដើរតួនាទីយ៉ាងសំខាន់ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពលករចំណាកស្រុក ដែលកំពុងរស់នៅឆ្ងាយពីក្រុមគ្រួសារ ។ ទំនាក់ទំនងទាំងនេះមិនត្រឹមតែជាកម្លាំងចិត្តប៉ុណ្ណោះទេ ថែមទាំងជាជំនួយជាក់ស្ដែងក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងជីវិតប្រចាំថ្ងៃផងដែរ ។ ការរស់នៅឆ្ងាយពីមនុស្សជាទីស្រលាញ់អាចបណ្ដាលឱ្យមានអារម្មណ៍ឯកា នឹកផ្ទះ និងស្ត្រេសខ្ពស់ ។ បើមានមិត្តភក្តិជិតដិតជួយឱ្យពលករចំណាកស្រុកមានអារម្មណ៍កក់ក្ដៅ មានអ្នកនិយាយគ្នា និងចែករំលែកទុក្ខសោក ដែលជួយកាត់បន្ថយបន្ទុកផ្លូវចិត្ត និងធ្វើឱ្យពួកគេមានអារម្មណ៍មិនឯកោ ។ ពួកគេអាចលួងលោម និងលើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលជួបការលំបាក ឬបញ្ហាអ្វីមួយ ។ មិនត្រឹមតែប៉ុណ្ណោះទេមិត្តភក្តិគឺជាប្រភពព័ត៌មានដ៏មានតម្លៃសម្រាប់ពលករចំណាកស្រុក ជាពិសេសអ្នកដែលទើបតែមកដល់ថ្មី ។ ពួកគេអាចចែករំលែកព័ត៌មានសំខាន់ៗអំពី ការងារ លំនៅឋាន សិទ្ធិ និងកាតព្វកិច្ចការងារ ក៏ដូចជាកន្លែងកម្សាន្ត ឬកន្លែងទិញទំនិញដែលមានតម្លៃសមរម្យ ។ ក្រៅពីនេះ ពួកគេក៏អាចជួយគ្នាទៅវិញទៅមកនៅពេលមានបញ្ហាប្រឈមផ្សេងៗ ដូចជាការបកប្រែភាសា ការស្វែងរកមន្ទីរពេទ្យ ឬដោះស្រាយបញ្ហាផ្លូវច្បាប់ជាដើម ។ សម្រាប់ពលករចំណាកស្រុកថ្មីៗ មិត្តភក្តិដែលធ្លាប់មានបទពិសោធន៍យូរជាង អាចជួយឱ្យពួកគេសម្របខ្លួនបានឆាប់រហ័សជាមួយ វប្បធម៌ ភាសា និងប្រព័ន្ធការងារ នៅប្រទេសនោះ ។ ពួកគេអាចផ្ដល់ដំបូន្មានអំពីការប្រាស្រ័យទាក់ទងជាមួយអ្នកស្រុក របៀបធ្វើដំណើរ ឬសូម្បីតែអាហារដែលត្រូវហូបជាដើម ។ ការគាំទ្រនេះជួយឱ្យពួកគេមានអារម្មណ៍ថាជឿជាក់ មានសុវត្តិភាព និងកាត់បន្ថយការភ័យខ្លាច ។ ការមានមិត្តភក្តិធ្វើឱ្យពលករចំណាកស្រុកមានអារម្មណ៍ថាមាន សុវត្ថិភាព ជាងមុន ព្រោះពួកគេដឹងថាមានអ្នកនៅក្បែរដើម្បីជួយនៅពេលចាំបាច់ ឬនៅពេលមានអាសន្ន ។ នៅក្នុងករណីដែលពួកគេជួបបញ្ហាជាមួយនិយោជក ឬមានគ្រោះថ្នាក់ មិត្តភក្តិអាចជាអ្នកដែលជួយអន្តរាគមន៍ ឬស្វែងរកជំនួយដល់ពួកគេ ។ មិត្តភាពអាចនាំឱ្យមានការចូលរួមក្នុងសកម្មភាពសង្គម ឬវប្បធម៌ជាមួយ សហគមន៍ខ្មែរនៅបរទេស ។ ជួយរក្សាអត្តសញ្ញាណជាតិ និងពង្រឹងចំណងសាមគ្គីភាពរវាងពលករចំណាកស្រុកផ្សេងៗទៀត ។ ពួកគេអាចជួបជុំគ្នាប្រារព្ធពិធីបុណ្យប្រពៃណី បង្កើតក្រុមសកម្មភាពសង្គម ឬគ្រាន់តែជួបជុំគ្នាញ៉ាំអាហារជជែកលេងកម្សាន្ត ។ ទោះបីជាមិត្តភាពផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពលករចំណាកស្រុកក៏ដោយ ក៏ទំនាក់ទំនងទាំងនេះក៏អាចជួបប្រទះនូវបញ្ហាប្រឈម និងឧបសគ្គមួយចំនួនផងដែរ ។ បញ្ហាទាំងនេះអាចកើតឡើងដោយសារកត្តាផ្ទាល់ខ្លួន បរិយាកាសការងារ និងលក្ខខណ្ឌរស់នៅនៅបរទេស ។ ពលករចំណាកស្រុកជាច្រើននាក់អាចនឹងត្រូវ ផ្លាស់ប្តូរទីកន្លែង ឬការងារ ញឹកញាប់ ដោយសារការស្វែងរកឱកាសល្អប្រសើរជាង ឬដោយសារបញ្ហាផ្សេងៗ ។ ការផ្លាស់ប្តូរទាំងនេះអាចធ្វើឱ្យមិត្តភក្តិបាត់បង់ទំនាក់ទំនងគ្នា បើទោះបីជាពួកគេចង់រក្សាមិត្តភាពក៏ដោយ ។ ភាពឆ្ងាយពីគ្នាធ្វើឱ្យពួកគេពិបាកក្នុងការជួបជុំគ្នា ឬចំណាយពេលជាមួយគ្នាដូចមុន នឹងមានអារម្មណ៍ថាបាត់បង់ភាពរីករាយខុសពីមុន ។ ពលករចំណាកស្រុកភាគច្រើនត្រូវប្រឈមមុខនឹង ម៉ោងធ្វើការយូរ និងកាលវិភាគការងារមិនទៀងទាត់ ដើម្បីរកប្រាក់ចំណូល ។ កត្តានេះធ្វើឱ្យពួកគេមានពេលតិចតួចណាស់ក្នុងការជួបជុំគ្នា រក្សាមិត្តភាព ឬចូលរួមសកម្មភាពសង្គមផ្សេងៗ ។ ភាពនឿយហត់ពីការងារក៏អាចបណ្ដាលឱ្យពួកគេមិនមានអារម្មណ៍ចង់ចេញក្រៅ នឹងទាក់ទងជាមួយមិត្តភក្តិផងដែរ ។ ទោះបីជាមានដើមកំណើតជាខ្មែរដូចគ្នាក៏ដោយ ក៏ពលករចំណាកស្រុកម្នាក់ៗមាន ប្រវត្តិផ្ទាល់ខ្លួន ការអប់រំ និងការយល់ឃើញខុសៗគ្នា ។ ភាពខុសគ្នាទាំងនេះអាចបណ្ដាលឱ្យមានការយល់ច្រឡំ ជម្លោះ ឬការមិនចុះសម្រុងគ្នាក្នុងមិត្តភាព ។ លើសពីនេះ បញ្ហាផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសរឿងលុយកាក់ ក៏អាចជាប្រភពនៃជម្លោះ និងបំបែកបំបាក់មិត្តភាពផងដែរ ។ ចំណែកឯបញ្ហាហិរញ្ញវត្ថុវិញ ក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ពលករចំណាកស្រុកផងដែរ ។ ការខ្ចីប្រាក់ ការជំពាក់បំណុល ឬការមិនយល់ស្របលើការចំណាយរួមគ្នា អាចជាប្រភពនៃជម្លោះធំៗនៅក្នុងមិត្តភាព ។ ការគ្រប់គ្រងលុយកាក់មិនច្បាស់លាស់អាចបំផ្លាញទំនុកចិត្ត និងបំបែកបំបាក់មិត្តភាពល្អៗជាច្រើន ។ ក្នុងករណីខ្លះ ការប្រកួតប្រជែងគ្នាខាងការងារ ប្រាក់ចំណូល ឬស្ថានភាពសង្គម អាចជះឥទ្ធិពលអវិជ្ជមានដល់មិត្តភាពផងដែរ ។ ប្រសិនបើមិត្តម្នាក់ទទួលបានជោគជ័យជាងម្នាក់ទៀត វាអាចបណ្ដាលឱ្យមានអារម្មណ៍ច្រណែន ឬមិនសប្បាយចិត្ត ដែលអាចបំផ្លាញមិត្តភាពនោះបាន ។ នៅក្នុងបរិយាកាសបរទេសដែលពលករមិនសូវស្គាល់គ្នា ឬមិនទាន់មានទំនុកចិត្តពេញលេញលើគ្នាទៅវិញទៅមកដែរ ការទុកចិត្តលើអ្នកដទៃអាចមាន ហានិភ័យ ។ មានករណីខ្លះដែលមិត្តភក្តិបោកប្រាស់គ្នាទៅវិញទៅមក មិនថាជាការកេងប្រវ័ញ្ចលុយកាក់ ឬការទាញយកផលប្រយោជន៍ផ្សេងៗ ដែលបណ្ដាលឱ្យបាត់បង់ទំនុកចិត្ត និងការឈឺចាប់ផ្លូវចិត្តជាដើម ។ បច្ចុប្បន្ន បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាមិត្តភាព ជាពិសេសសម្រាប់ពលករចំណាកស្រុកដែលរស់នៅឆ្ងាយពីគ្នា ។ វាជួយឲ្យពួកគេអាចបន្តទំនាក់ទំនង តាមរយះការភ្ជាប់បណ្តាញ និងថែរក្សាចំណងមិត្តភាពបានយ៉ាងងាយស្រួល ទោះបីជាមានចម្ងាយភូមិសាស្ត្រឆ្ងាយគ្នាក៏ដោយ ។ យើងអាចមានទំនាក់ទំនងគ្នាបានតាមរយៈបណ្តាញសង្គមដូចជា Facebook Telegram WhatsApp TikTok WeChat LINE ជាដើម ។ វាអនុញ្ញាតឱ្យមិត្តភ័ក្តិអាចទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួលនិងបានយ៉ាងឆាប់រហ័ស ។ ពួកគេអាចចែករំលែករូបភាព វីដេអូ ព័ត៌មាន និងធ្វើការជជែកផ្ទាល់បានគ្រប់ពេលវេលា ។ ការអាប់ដេតអំពីជីវិតប្រចាំថ្ងៃរបស់គ្នាទៅវិញទៅមកតាមបណ្តាញសង្គមជួយរក្សាភាពស្និទ្ធស្នាល និងព័ត៌មានឲ្យទាន់ហេតុការណ៍ ។ ចំពោះកម្មវិធីដូចជា Messenger WhatsApp Call LINE Call Telegram Call Zoom Google Meet អាចឱ្យមិត្តភ័ក្តិធ្វើការហៅទូរស័ព្ទជាវីដេអូបាន ។ អាចមើលឃើញមុខគ្នាផ្ទាល់ អាចជួយកាត់បន្ថយភាពនឹករលឹកផ្ទះ និងបង្កើនអារម្មណ៍ថាដូចជាកំពុងជួបគ្នាផ្ទាល់ ដែលជាការសំខាន់ណាស់សម្រាប់ទំនាក់ទំនងរយៈពេលវែង ។ បច្ចេកវិទ្យាជួយមិត្តភ័ក្តិក្នុងការចែករំលែកព័ត៌មានសំខាន់ៗអំពីការងារ លិខិតស្នាម ច្បាប់ និងបទពិសោធន៍រស់នៅ ។ ពួកគេអាចបង្កើត ក្រុមជជែក ដើម្បីជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហា ឬសូម្បីតែផ្តល់ជំនួយនៅពេលដែលមិត្តភ័ក្តិកំពុងជួបការលំបាក ។ តាមរយៈបច្ចេកវិទ្យា មិត្តភ័ក្តិអាចរៀបចំផែនការជួបជុំគ្នាបានយ៉ាងងាយស្រួល មិនថាជាការញ៉ាំអាហារ ដើរកម្សាន្ត ឬចូលរួមកម្មវិធីសង្គមផ្សេងៗនោះទេ ។ ពួកគេអាចប្រើប្រាស់កម្មវិធីប្រតិទិនឬមុខងារបង្កើតព្រឹត្តិការណ៍នៅលើបណ្តាញសង្គមដើម្បីសម្រួលដល់ការជួបជុំគ្នា ។ មិនត្រឹមតែប៉ុណ្ណោះទេបច្ចេកវិទ្យាក៏បានរួមចំណែកយ៉ាងធំធេងក្នុងការកសាង សហគមន៍ពលករចំណាកស្រុក តាមរយៈអនឡាញផងដែរ ។ នៅក្នុងនេះ ពួកគេអាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងជួយដោះស្រាយបញ្ហាផ្សេងៗ ។ ការបង្កើតក្រុមជាក់លាក់សម្រាប់ពលករកម្ពុជាក្នុងប្រទេសមួយចំនួន ជួយឲ្យពួកគេមានអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍ធំជាងមុន ដែលអាចកាត់បន្ថយភាពឯកា និងផ្តល់ជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមក ។ បច្ចេកវិទ្យាមិនត្រឹមតែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានដែលជួយរក្សាចំណងមិត្តភាពឲ្យនៅស្ថិតស្ថេរ និងរឹងមាំ ទោះបីជាមានឧបសគ្គនៃចម្ងាយ និងពេលវេលាក៏ដោយ ។ សរុបមក មិត្តភាពក្នុងចំណោមពលករចំណាកស្រុកគឺមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពួកគេ ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អត្ថប្រយោជន៍ដែលទទួលបានពីមិត្តភាពគឺមានតម្លៃលើសលប់ ហើយបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងពង្រឹងចំណងមិត្តភាពទាំងនេះផងដែរ ។